ដំណើរការនៃការផ្អាប់ធ្វើឱ្យណែមមានរសជាតិជូរ និងប្រៃប្លែកពីគេ ដែលត្រូវគ្នាបំផុតជាមួយម្ទេសស្រស់។ ការទៅលេងខេត្តបាត់ដំបងនឹងមិនពេញលេញឡើយ ប្រសិនបើមិនបានចូលមើលតូបតាមចិញ្ចើមផ្លូវដែលអាំងក្រឡាននៅលើភ្នក់ភ្លើង។ ក្រឡានគឺជានំដ៏ឈ្ងុយឆ្ងាញ់ដែលធ្វើពីបាយដំណើប សណ្តែកខ្មៅ និងខ្ទិះដូង ដែលចំហុយក្នុងបំពង់ឫស្សី។ ខេត្តនេះក៏ល្បីខាងទឹកប្រហុកផងដែរ ដែលជាទឹកជ្រលក់មានក្លិនឈ្ងុយ និងហិរ ញ៉ាំជាមួយសាច់គោអាំង និងបន្លែស្រស់ៗ។ ក្រូចពោធិ៍សាត់របស់ខេត្តបាត់ដំបង ត្រូវបានគេឱ្យតម្លៃពាសពេញប្រទេស ដោយសារមានសំបកស្តើង និងមានរសជាតិផ្អែម ហើយមានទឹកច្រើន។ អ្នកធ្វើដំណើរជាច្រើនរីករាយនឹងបទពិសោធន៍ជិះឡូរី ហើយឈប់សម្រាកញ៉ាំអាហារដ៏សាមញ្ញតាមបែបជនបទ។ ស្ថាបត្យកម្មនៃតូបអាហារក្នុងខេត្តបាត់ដំបង ច្រើនតែរក្សានូវរចនាប័ទ្មសម័យបារាំង ដែលជួយបង្កើនបរិយាកាសក្នុងការទទួលទាន។ ខេត្តកំពតល្បីល្បាញដោយសារម្រេចលំដាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយច្បាប់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ ម្ហូបប្រចាំតំបន់នេះគឺក្តាមឆាម្រេចខ្ចីកំពត ដែលផ្តល់តុល្យភាពរវាងភាពផ្អែមនៃគ្រឿងសមុទ្រ និងភាពហិរតិចៗនៃម្រេច។ នៅក្រុងឆ្នេរសមុទ្រនៃខេត្តកែប ភ្ញៀវទេសចរប្រមូលផ្តុំគ្នានៅផ្សារក្តាម ដើម្បីមើលគេទាញលបក្តាមស្រស់ៗចេញពីសមុទ្រ។ ការទទួលទានអាហារនៅភោជនីយដ្ឋានមាត់ទឹកក្នុងខេត្តកែប អនុញ្ញាតឱ្យអ្នករីករាយនឹងបរិភោគអាហារដែលធ្វើពីបង្គាស្រស់ៗ ស្របពេលដែលមានខ្យល់សមុទ្រត្រជាក់បក់មក។ ធុរេនកំពតត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាមានរសជាតិឆ្ងាញ់ជាងគេនៅកម្ពុជា ដោយសារវាមានសាច់ម៉ដ្ត និងរសជាតិផ្អែមខ្ទិះ។ ស្រែអំបិលនៅខេត្តកំពត ផ្តល់នូវគ្រឿងផ្សំដ៏សំខាន់គឺអំបិលដែលធ្វើដោយកសិករនៅតំបន់នោះផ្ទាល់។។ បុកល្ហុងនៅខេត្តកែប ច្រើនតែដាក់បង្គាក្រៀមតូចៗ និងក្តាមប្រៃ ដើម្បីបង្កើនរសជាតិឱ្យកាន់តែឆ្ងាញ់។ ការរួមបញ្ចូលគ្នារវាងភ្នំ និងសមុទ្រនៅក្នុងតំបន់នេះ បង្កើតបានជាបរិស្ថានដ៏វិសេសវិសាលសម្រាប់គ្រឿងផ្សំម្ហូបអាហារចម្រុះ។ ការទៅទស្សនាចម្ការម្រេច ផ្តល់នូវចំណេះដឹងអំពីរបៀបដែលគ្រឿងទេសនេះ បានជួយជំរុញសេដ្ឋកិច្ចរបស់ខេត្តកំពតផ្ទាល់។ ខេត្តក្រចេះល្បីល្បាញខាងជីវិតតាមដងទន្លេ ដែលមានសត្វផ្សោតដ៏កម្រហែលលេង ហើយអ្នកស្រុកធ្វើត្រីអាំងដ៏ឈ្ងុយឆ្ងាញ់។ ម្ហូបពិសេសប្រចាំតំបន់នៅក្រចេះគឺសម្លម្ជូរត្រពាំង ដែលប្រើប្រាស់ត្រពាំងយ៉ាងសំបូរបែបដែលមាននៅក្នុងព្រៃក្បែរនោះ។ ខេត្តស្ទឹងត្រែង ដែលស្ថិតនៅជិតព្រំដែន មានលក់ផ្អកត្រីជាច្រើនប្រភេទដែលអាចទុកបានរាប់ខែ។ របបអាហាររបស់អ្នកស្រុកនៅខេត្តភាគឦសាន ច្រើនតែរួមបញ្ចូលសាច់សត្វព្រៃ និងបន្លែព្រៃដែលមិនសូវមាននៅតំបន់ទំនាប។ នៅមណ្ឌលគិរី បងប្អូនជនជាតិដើមភាគតិចព្នង រៀបចំម្ហូបប្រពៃណីម្យ៉ាងហៅថា 'ភ្លាសាច់គោ' ដែលប្រើប្រាស់សាច់គោស្រស់ និងមើមរុក្ខជាតិក្នុងព្រៃ។ មណ្ឌលគិរីក៏ត្រូវបានគេស្គាល់ផងដែរដោយសារចម្ការកាហ្វេនៅលើតំបន់ខ្ពង់រាប ដែលផលិតគ្រាប់កាហ្វេមានក្លិនឈ្ងុយប្លែក។ ទឹកឃ្មុំព្រៃដែលប្រមូលដោយសហគមន៍មូលដ្ឋាន គឺជាគ្រឿងផ្សំដ៏មានតម្លៃដែលប្រើប្រាស់ទាំងក្នុងអាហារ និងឱសថបុរាណ។ នៅរតនគិរី អ្នកអាចភ្លក់ញាំបុកដ៏ហិរប្លែកម្យ៉ាង ដែលធ្វើពីម្ទេសព្រៃគ្រាប់តូចៗ និងត្រប់ស្រួយ។ ទីក្រុងតាមដងទន្លេមេគង្គ គឺជាកន្លែងដ៏ល្អសម្រាប់រីករាយជាមួយអាហារពេលល្ងាច ដូចជាឆាខ្ញីត្រី ឬសាច់មាន់។ ស្រាសក្នុងស្រុក ដែលច្រើនតែត្រាំជាមួយឱសថបុរាណ គឺជាភេសជ្ជៈទូទៅសម្រាប់ទទួលភ្ញៀវនៅខេត្តភាគខាងជើង។ សម្លកកូរ គឺជាសម្លប្រពៃណីខ្មែរ ដែលត្រូវបានចាត់ទុកថាជាម្ហូបជាតិ ព្រោះវាបញ្ចូលរាល់គ្រឿងផ្សំស្ទើរតែទាំងអស់ដែលមាននៅក្នុងសួនច្បារតាមភូមិ។ ការប្រើប្រាស់ប្រហុក គឺជាអ្វីដែលផ្តល់នូវភាពពិសេសដល់ម្ហូបខ្មែរ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលមិនអាចបំភ្លេចបាន។ ម្ហូបខ្មែររងឥទ្ធិពលយ៉ាងខ្លាំងពីបម្រែបម្រួលរដូវកាល ដោយមានបន្លែ និងត្រីផ្សេងៗគ្នាទៅតាមកម្រិតទឹកនៃទន្លេសាប។ ស្ករត្នោត ដែលប្រមូលផលពីដើមត្នោតតាមវាលស្រែ ផ្តល់នូវរសជាតិផ្អែមឈ្ងុយដល់បង្អែមជាច្រើនមុខ។ នំខ្ចប់ស្លឹកចេកចំហុយ ដូចជានំអន្សម គឺជាអាហារដែលមិនអាចខ្វះបានសម្រាប់អបអរសាទរពិធីបុណ្យធំៗដូចជាបុណ្យភ្ជុំបិណ្ឌ ឬចូលឆ្នាំជាដើម ហើយគេធ្វើវានៅគ្រប់ខេត្តក្នុងប្រទេសកម្ពុជា។។ បដិសណ្ឋារកិច្ចរបស់ជនជាតិខ្មែរ ច្រើនតែរួមបញ្ចូលការផ្តល់អាហារដល់ភ្ញៀវ ដើម្បីបង្ហាញពីការគោរព និងមិត្តភាព។ ការរៀនធ្វើម្ហូបខ្មែរពីគ្រួសារអ្នកស្រុក គឺជាបទពិសោធន៍ដ៏មានតម្លៃបំផុតមួយដែលអ្នកធ្វើដំណើរអាចទទួលបាន។ គ្រប់ខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែបង្ហាញនូវម្ហូបអាហារដ៏វិសេសវិសាល ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ បរិស្ថាន និងភាពកក់ក្តៅនៃប្រជាជន។